វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិរបស់កម្ពុជា ដោយបានរួមចំណែកយ៉ាងធំធេងដល់ផលិតផលក្នុងស្រុកសរុប និងការបង្កើតការងារសម្រាប់ប្រជាជននៅតាមជនបទ។ ដីកសិកម្មដ៏មានជីជាតិ និងអំណោយផលនៃអាកាសធាតុត្រូពិក បានធ្វើឱ្យកម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការផលិតកសិផលចម្រុះមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ រាជរដ្ឋាភិបាលបានកំណត់យកវិស័យកសិកម្មជាអាទិភាពចម្បង ក្នុងការកាត់បន្ថយភាពក្រីក្រ និងការធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទាំងប្រទេស។ ការវិវត្តន៍ពីកសិកម្មបែបប្រពៃណីមកជាកសិកម្មបែបទំនើប គឺជាចំណុចរបត់សំខាន់ដែលជួយបង្កើនទិន្នផល និងគុណភាពផលិតផលកសិកម្មខ្មែរ។ កសិកម្មមិនត្រឹមតែផ្ដល់អាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មកែច្នៃ និងការនាំចេញផងដែរ។ ស្ថិរភាពនៃសេដ្ឋកិច្ចកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពជោគជ័យនៃវិស័យកសិកម្ម ជាពិសេសនៅក្នុងកាលៈទេសៈនៃវិបត្តិសកលផ្សេងៗ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ បានជួយឱ្យកសិករអាចបង្កបង្កើនផលបានច្រើនដងក្នុងមួយឆ្នាំ និងកាត់បន្ថយការពឹងផ្អែកលើទឹកភ្លៀង។ ភាពសម្បូរបែបនៃធនធានទឹកពីទន្លេមេគង្គ និងបឹងទន្លេសាប គឺជាកត្តាគន្លឹះដែលទ្រទ្រង់ដល់ការដាំដុះ និងការចិញ្ចឹមសត្វគ្រប់ប្រភេទ។ ការលើកកម្ពស់ផលិតភាពកសិកម្មតាមរយៈការប្រើប្រាស់ពូជសុទ្ធ និងបច្ចេកទេសដាំដុះត្រឹមត្រូវ គឺជាគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម។ កសិកម្មគឺជាមរតកវប្បធម៌ និងជាជីវភាពពិតប្រាកដរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ អង្ករគឺជាផលិតផលនាំចេញលំដាប់លេខមួយរបស់កម្ពុជា ដែលទទួលបានការទទួលស្គាល់យ៉ាងខ្លាំងលើឆាកអន្តរជាតិចំពោះរសជាតិ និងគុណភាព។ ស្រូវផ្ការំដួលរបស់កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងលោកជាច្រើនសម័យកាល ដែលជួយលើកកម្ពស់កិត្យានុភាពកសិកម្មខ្មែរ។ ដំណាំកៅស៊ូគឺជាកសិឧស្សាហកម្មដ៏សំខាន់មួយទៀត ដែលផ្ដល់នូវចំណូលប្តូរប្រាក់បរទេសយ៉ាងច្រើនតាមរយៈការនាំចេញជ័រកៅស៊ូពាក់កណ្ដាលសម្រេច។ ដំឡូងមីបានក្លាយជាដំណាំយុទ្ធសាស្ត្រដែលកម្ពុជានាំចេញក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់ប្រទេសជិតខាង និងទីផ្សារចិន។ ស្វាយចន្ទីកម្ពុជាត្រូវបានគេស្គាល់ថាមានគ្រាប់ធំ និងរសជាតិឆ្ងាញ់ ដែលកំពុងទាក់ទាញវិនិយោគិនឱ្យមកបង្កើតរោងចក្រកែច្នៃសម្រាប់នាំចេញផ្ទាល់។ ផ្លែស្វាយស្រស់ និងដំណាប់ស្វាយ បានរកឃើញទីផ្សារថ្មីៗនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង និងបណ្ដាប្រទេសនៅអឺរ៉ុប។ ម្រេចកំពតដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ បានក្លាយជាផលិតផលប្រណីតដែលពិភពលោកប្រាថ្នាចង់បានបំផុត។ ផ្លែម្នាស់ ផ្លែចេក និងផ្លែមៀនប៉ៃលិន កំពុងទទួលបានសន្ទុះនៃការនាំចេញយ៉ាងខ្លាំង បន្ទាប់ពីមានការចុះហត្ថលេខាលើពិធីសារភូតគាមអនាម័យ។ វិស័យជលផល និងការចិញ្ចឹមត្រី ក៏កំពុងត្រូវបានរៀបចំលក្ខណៈសម្បត្តិឱ្យស្របតាមស្ដង់ដារអន្តរជាតិដើម្បីឈានទៅរកការនាំចេញទ្រង់ទ្រាយធំ។ ការធ្វើពិពិធកម្មដំណាំនាំចេញ ជួយកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះតម្លៃកសិផលណាមួយនៅលើទីផ្សារអន្តរជាតិ។ ការនាំចេញកសិផលតម្រូវឱ្យមានការអនុលោមតាមស្ដង់ដារភូតគាមអនាម័យយ៉ាងតឹងរ៉ឹង ដើម្បីធានាថាគ្មានសមាសភាពចង្រៃឆ្លងដែន។ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ គឺជាឯកសារចាំបាច់ដែលជួយឱ្យកសិផលខ្មែរទទួលបានការអនុគ្រោះពន្ធពីប្រទេសអ្នកទិញ។ ការរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាពឱ្យបានហ្មត់ចត់ពីចម្ការរហូតដល់កន្លែងវេចខ្ចប់ គឺជាគន្លឹះនៃទំនុកចិត្តពីអតិថិជនបរទេស។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ បានបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់កសិផលខ្មែរចូលទៅកាន់ទីផ្សារធំៗ។ ការវេចខ្ចប់តាមស្ដង់ដារអន្តរជាតិ មិនត្រឹមតែជួយរក្សាគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនតម្លៃបន្ថែមនៃកសិផលផងដែរ។ ការដឹកជញ្ជូនតាមរយៈប្រព័ន្ធទូត្រជាក់ គឺជាកត្តាចាំបាច់សម្រាប់រក្សាភាពស្រស់របស់បន្លែ និងផ្លែឈើដែលនាំចេញទៅឆ្ងាយ។ ការចុះបញ្ជីកសិដ្ឋានតាមគោលការណ៍កសិកម្មល្អ ជួយឱ្យកសិករអាចលក់កសិផលបានក្នុងតម្លៃខ្ពស់ និងមានទីផ្សារច្បាស់លាស់។ ស្ថាប័នរដ្ឋបានដើរតួនាទីយ៉ាងសកម្មក្នុងការចរចាបើកទីផ្សារថ្មីៗ និងការសម្របសម្រួលនីតិវិធីនាំចេញឱ្យបានឆាប់រហ័ស។ ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការចុះបញ្ជីនាំចេញ បានជួយកាត់បន្ថយចំណាយ និងពេលវេលាសម្រាប់ធុរជន។ ការយល់ដឹងពីលក្ខខណ្ឌតម្រូវនៃទីផ្សារគោលដៅ គឺជាចំណុចចាប់ផ្ដើមដែលអ្នកនាំចេញគ្រប់រូបមិនអាចរំលងបាន។ ថ្លៃដើមផលិតកម្មកសិកម្មនៅកម្ពុជានៅមានកម្រិតខ្ពស់ បើធៀបនឹងប្រទេសជិតខាង ដោយសារតម្លៃអគ្គិសនី និងជីកសិកម្មមានតម្លៃថ្លៃ។ កង្វះខាតរោងចក្រកែច្នៃក្នុងស្រុក ធ្វើឱ្យកម្ពុជាត្រូវនាំចេញកសិផលវត្ថុធាតុដើមក្នុងតម្លៃទាប និងបាត់បង់ឱកាសបង្កើតតម្លៃបន្ថែម។ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិដូចជាទឹកជំនន់ និងភាពរាំងស្ងួត បង្កជាហានិភ័យខ្ពស់ដល់ទិន្នផលកសិកម្ម។ កង្វះខាតឃ្លាំងស្ដុក និងឡសម្ងួតដែលមានសមត្ថភាពខ្ពស់ ធ្វើឱ្យកសិករប្រឈមនឹងការធ្លាក់ចុះតម្លៃនៅពេលប្រមូលផលស្រុះគ្នា។ ការចំណាយលើការដឹកជញ្ជូន និងឡូជីស្ទីកនៅតែជាឧបសគ្គធំ ដែលធ្វើឱ្យកសិផលខ្មែរពិបាកប្រកួតប្រជែងតម្លៃលើទីផ្សារអន្តរជាតិ។ ការប្រើប្រាស់ថ្នាំកសិកម្មខុសបច្ចេកទេស អាចប៉ះពាល់ដល់ការអនុម័តភូតគាមអនាម័យ និងធ្វើឱ្យទំនិញត្រូវបានគេបដិសេធ។ កសិករខ្នាតតូចភាគច្រើននៅខ្វះខាតទុនបង្វិល និងចំណេះដឹងផ្នែកទីផ្សារ ដើម្បីពង្រីកការដាំដុះឱ្យស្របតាមតម្រូវការនាំចេញ។ ភាពប្រែប្រួលនៃអត្រាប្តូរប្រាក់ និងសេដ្ឋកិច្ចសកល អាចប៉ះពាល់ដល់តម្រូវការ និងកម្លាំងទិញពីបរទេស។ ការខ្វះខាតទិន្នន័យទីផ្សារជាក់លាក់ ធ្វើឱ្យកសិករជួបការលំបាកក្នុងការរៀបចំផែនការដាំដុះឱ្យចំគោលដៅ។ ការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីប្រទេសដែលមានបច្ចេកវិទ្យាកសិកម្មទំនើបជាង គឺជាសម្ពាធដ៏ធំសម្រាប់វិស័យនាំចេញកម្ពុជា។ ការប្រើប្រាស់ដ្រូនសម្រាប់បាញ់ថ្នាំ និងដាក់ជី បានជួយបង្កើនប្រសិទ្ធភាពការងារ និងការពារសុខភាពកសិករពីសារធាតុគីមី។ ប្រព័ន្ធស្រោចស្រពវៃឆ្លាតដែលបញ្ជាតាមទូរស័ព្ទដៃ ជួយសន្សំសំចៃទឹក និងកម្លាំងពលកម្មបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្រើប្រាស់គ្រាប់ពូជដែលធន់នឹងការប្រែប្រួលអាកាសធាតុ គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់ទប់ទល់នឹងភាពរាំងស្ងួត។ បច្ចេកវិទ្យាផ្ទះសំណាញ់ជួយឱ្យការដាំដុះបន្លែមានសុវត្ថិភាពពីសត្វល្អិត និងអាចផលិតបានពេញមួយឆ្នាំតាមតម្រូវការនាំចេញ។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសង្វាក់ប្លុកក្នុងការតាមដានប្រភពដើមនៃផលិតផល បង្កើនទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់បរទេស។ ម៉ាស៊ីនច្រូតកាត់ និងគ្រឿងយន្តកសិកម្មទំនើបៗ បានធ្វើឱ្យការប្រមូលផលមានភាពរហ័ស និងកាត់បន្ថយការខូចខាតកសិផល។ ការកែច្នៃកសិផលតាមរយៈបច្ចេកវិទ្យាសម្ងួត និងវេចខ្ចប់ដោយខ្វះចន្លោះ ជួយរក្សាទុកផលិតផលបានយូរសម្រាប់នាំចេញទៅឆ្ងាយ។ កម្មវិធីទូរស័ព្ទដៃសម្រាប់តាមដានតម្លៃទីផ្សារ ជួយឱ្យកសិករអាចសម្រេចចិត្តលក់កសិផលក្នុងតម្លៃដែលសមរម្យបំផុត។ ការស្រាវជ្រាវ និងការអភិវឌ្ឍពូជដំណាំថ្មីៗ គឺជាកាតាលីករដ៏សំខាន់ដែលរុញច្រានផលិតភាពកសិកម្មឱ្យកាន់តែខ្ពស់។ ឌីជីថលូបនីយកម្មក្នុងវិស័យកសិកម្ម គឺជាច្រកចេញដ៏សំខាន់សម្រាប់កម្ពុជានៅក្នុងយុគសម័យសេដ្ឋកិច្ចចំណេះដឹង។ ការចងក្រងសហគមន៍កសិកម្មជួយឱ្យកសិករមានអំណាចក្នុងការចរចាតម្លៃជាមួយក្រុមហ៊ុនប្រមូលទិញ។ ការធ្វើកសិកម្មតាមកិច្ចសន្យា ធានាបាននូវទីផ្សារ និងតម្លៃស្ថិរភាពសម្រាប់កសិករ និងវត្ថុធាតុដើមសម្រាប់អ្នកនាំចេញ។ សហព័ន្ធស្រូវអង្ករកម្ពុជាដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយយីហោអង្ករខ្មែរទៅកាន់ទីផ្សារពិភពលោក។ ការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគលើរោងចក្រកែច្នៃ ជួយកាត់បន្ថយការនាំចេញកសិផលវត្ថុធាតុដើមទៅប្រទេសជិតខាង។ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង បានផ្ដល់ឱកាសឱ្យកម្ពុជាដោះដូរពិសោធន៍បច្ចេកទេសកសិកម្មជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។ អង្គការដៃគូអភិវឌ្ឍន៍បានផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីពង្រឹងសង្វាក់តម្លៃកសិកម្មឱ្យមាននិរន្តរភាព។ ការបង្កើតសហគ្រាសសង្គមក្នុងវិស័យកសិកម្ម ជួយលើកកម្ពស់ជីវភាពកសិករខ្នាតតូចតាមរយៈពាណិជ្ជកម្មប្រកបដោយសមធម៌។ បណ្ដាញទំនាក់ទំនងរវាងអ្នកផលិត និងអ្នកនាំចេញត្រូវបានពង្រឹងតាមរយៈការរៀបចំពិព័រណ៍កសិកម្មជាទៀងទាត់។ ការបណ្ដុះបណ្ដាលយុវជនឱ្យក្លាយជា "ភ្នាក់ងារកសិកម្មវៃឆ្លាត" ជួយបញ្ជ្រាបបច្ចេកវិទ្យាដល់មូលដ្ឋានបានយ៉ាងលឿន។ ភាពជោគជ័យនៃវិស័យកសិកម្ម និងការនាំចេញ គឺជាផ្លែផ្កានៃកិច្ចសហការរវាងរដ្ឋ កសិករ និងវិស័យឯកជន។ ការជំរុញកសិកម្មសរីរាង្គជួយឱ្យកម្ពុជាអាចចាប់យកទីផ្សារពិសេសដែលមានតម្លៃខ្ពស់ និងយកចិត្តទុកដាក់លើសុខភាព។ ការគ្រប់គ្រងធនធានដី និងទឹកប្រកបដោយនិរន្តរភាព ធានាថាវិស័យកសិកម្មអាចបន្តទ្រទ្រង់មនុស្សជំនាន់ក្រោយបាន។ ការកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិត រួមចំណែកដល់ការការពារប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ កសិកម្មឆ្លាតវៃចំពោះអាកាសធាតុ ជួយឱ្យប្រព័ន្ធផលិតកម្មមានភាពធន់ទៅនឹងការប្រែប្រួលនៃបរិស្ថានសកល។ ការប្រើប្រាស់ថាមពលកកើតឡើងវិញដូចជាសូឡា ក្នុងប្រតិបត្តិការកសិកម្ម ជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ការកែច្នៃកាកសំណល់កសិកម្មឱ្យទៅជាជីកំប៉ុស្ត ឬថាមពលជីវឧស្ម័ន គឺជាការអនុវត្តសេដ្ឋកិច្ចវិលជុំក្នុងកសិដ្ឋាន។ ស្ដង់ដារកសិកម្មនិរន្តរភាពកំពុងត្រូវបានដាក់បញ្ចូលក្នុងលក្ខខណ្ឌតម្រូវនៃអ្នកបញ្ជាទិញធំៗនៅអឺរ៉ុប និងអាមេរិក។ ការការពារព្រៃឈើ និងតំបន់ផ្ទៃរងទឹកភ្លៀង មានសារៈសំខាន់ណាស់សម្រាប់រក្សាតុល្យភាពទឹកសម្រាប់វិស័យកសិកម្ម។ ការអប់រំកសិករអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជួយឱ្យពួកគេចេះសម្របខ្លួន និងផ្លាស់ប្តូរទម្លាប់ដាំដុះ។ កសិកម្មបៃតងមិនត្រឹមតែផ្ដល់ផលចំណេញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវសុខុមាលភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់ផងដែរ។ ការប្រែក្លាយកម្ពុជាឱ្យទៅជា "កន្ត្រកស្បៀង" នៃតំបន់ និងពិភពលោក គឺជាមហិច្ឆតាដ៏ធំធេងដែលទាមទារការប្តេជ្ញាចិត្តខ្ពស់។ ការបង្កើនសមត្ថភាពកែច្នៃក្នុងស្រុកឱ្យបានដល់ ៩០% នៃផលផលិតសរុប នឹងជួយបង្កើតការងាររាប់ម៉ឺនកន្លែង។ ការកសាងម៉ាកសញ្ញា "កសិផលខ្មែរ" ឱ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ នឹងជួយឱ្យការនាំចេញមានស្ថិរភាពយូរអង្វែង។ នវានុវត្តន៍ក្នុងវិស័យដឹកជញ្ជូន និងកំពង់ផែ នឹងធ្វើឱ្យការនាំចេញកសិផលខ្មែរកាន់តែមានភាពប្រកួតប្រជែង។ ការវិនិយោគលើធនធានមនុស្សក្នុងវិស័យកសិកម្មជាន់ខ្ពស់ គឺជាគន្លឹះដើម្បីឈានទៅរកសេដ្ឋកិច្ចឌីជីថល។ កម្ពុជានឹងក្លាយជាអ្នកនាំមុខគេក្នុងការនាំចេញស្វាយចន្ទី និងម្រេច ប្រសិនបើការវិនិយោគលើការកែច្នៃត្រូវបានពង្រឹង។ សមធម៌ក្នុងសង្វាក់តម្លៃកសិកម្ម នឹងជួយឱ្យកសិករខ្នាតតូចទទួលបានផលចំណេញសមរម្យពីការនាំចេញ។ ការប្រើប្រាស់បច្ចេកវិទ្យា និងការបើកចំហរទីផ្សារសេរី នឹងជួយឱ្យវិស័យកសិកម្មកម្ពុជាលោតផ្លោះកាន់តែលឿន។ សរុបមក វិស័យកសិកម្ម និងការនាំចេញ គឺជាក្បាលម៉ាស៊ីនដែលមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍកម្ពុជាឱ្យរុងរឿង។ ការគាំទ្រ និងការជឿជាក់លើផលិតផលកសិកម្មខ្មែរ គឺជាកាតព្វកិច្ចរបស់ប្រជាជាតិទាំងមូល ដើម្បីអនាគតដ៏ភ្លឺស្វាង។